ការនិទានរឿងព្រេងនៅក្រោមហ្វូងផ្កាយ គឺជាប្រពៃណីមួយដ៏ចំណាស់ និងមានន័យជ្រាលជ្រៅ ដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ។ វាជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ការជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ និងការកម្សាន្តតាមរយៈរឿងនិទាន ។ ការនិទានរឿងព្រេងនៅក្រោមហ្វូងផ្កាយ គឺជាទម្លាប់មួយដ៏យូរលង់ ដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ និងមូលហេតុសំខាន់ៗជាច្រើន ។ ការអប់រំ និងការបង្រៀនតាមរយះរឿងព្រេងជាច្រើនតែងតែផ្ទុកនូវ គតិអប់រំ សីលធម៌ និង តម្លៃសង្គម ។ ការនិទានរឿងនៅពេលយប់ ជាពិសេសក្រោមពន្លឺផ្កាយ គឺជាមធ្យោបាយដ៏ល្អក្នុងការបង្រៀនក្មេងៗអំពីជីវិត បទពិសោធន៍ និងការប្រព្រឹត្តល្អ ព្រោះពេលនោះពួកគេមានអារម្មណ៍ស្ងប់ស្ងាត់ និងងាយស្រួលផ្ដោតអារម្មណ៍ ។ ការរក្សាវប្បធម៌ ប្រវត្តិសាស្ត្រនឹងរឿងព្រេងនិទានដែរឆ្លុះបញ្ចាំងពី ប្រវត្តិសាស្ត្រ ជំនឿ ប្រពៃណី និង អត្តសញ្ញាណ របស់ប្រជាជាតិមួយ ។ ការនិទានបន្តពីមាត់មួយទៅមាត់មួយ ជួយថែរក្សាកេរដំណែលវប្បធម៌ទាំងនេះ កុំឲ្យបាត់បង់តាមជំនាន់ផងដែរ ។ នៅសម័យបុរាណ មុនពេលមានបច្ចេកវិទ្យាទំនើប រឿងនិទានគឺជាទម្រង់នៃការកម្សាន្តដ៏សំខាន់មួយ ។ ការជួបជុំគ្នានៅពេលយប់ ដើម្បីស្ដាប់រឿងនិទានបន្ធូរអារម្មណ៍ពីភាពនឿយហត់នៃការងារប្រចាំថ្ងៃ និងបង្កើតបរិយាកាសស្និទ្ធស្នាលក្នុងសហគមន៍ផងដែរ ។ ការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព ការប្រមូលផ្ដុំគ្នានៅពេលយប់ ដើម្បីស្ដាប់រឿងនិទាន ជួយពង្រឹង ចំណងមិត្តភាព ភាពសាមគ្គីគ្នា និងទំនាក់ទំនងរវាងសមាជិកគ្រួសារ និងអ្នកជិតខាង ។ បរិយាកាសបែបនេះ បង្កើតបានជាភាពកក់ក្ដៅរវាងគ្រួសារ បងប្អូន សាច់ញាតិ និងជាការចែករំលែកបទពិសោធន៍ទូទៅផងដែរ ។ ម្យ៉ាងវិញទៀតនៅពេលយប់ជាពេលវេលាដែលមនុស្សភាគច្រើនបញ្ចប់ការងារប្រចាំថ្ងៃ ហើយមានភាពស្ងប់ស្ងាត់ ។ ជាពិសេសបរិយាកាសក្រោមពន្លឺផ្កាយ ជួយបង្កើតអារម្មណ៍ កក់ក្ដៅ អារម្មណ៍ល្អ ដែលអំណោយផលដល់ការស្ដាប់រឿងនិទាន ។ ជំរុញអោយមានការស្រមើស្រមៃខ្ពស់ ផ្ទៃមេឃដែលប្រកបដោយផ្កាយរាប់ពាន់លានគ្រាប់ ជួយជំរុញ ការស្រមើស្រមៃ និង ភាពអស្ចារ្យ ដែលធ្វើឲ្យរឿងនិទានកាន់តែមានជីវិតរស់រវើក និងគួរឲ្យចាប់អារម្មណ៍ ។ ផ្កាយអាចតំណាងឲ្យភាពស្រស់ស្អាត នឹងស្ងប់ស្ងាត់ជានិច្ច និងភាពធំធេងនៃចក្រវាឡ ដែលធ្វើឲ្យរឿងនិទានកាន់តែមានតម្លៃ ។ រឿងព្រេងនិទានមានភាពសម្បូរបែប និងត្រូវបានបែងចែកជាច្រើនប្រភេទទៅតាមខ្លឹមសារ ប្រភពដើម និងគោលបំណងរបស់វា ។ រឿងទេវកថា ជាប្រភេទរឿងនិទានអំពី ព្រះ អាទិទេព វីរបុរស និងព្រឹត្តិការណ៍ អរូបី ដែលតែងតែពន្យល់ពីប្រភពដើមនៃពិភពលោក បាតុភូតធម្មជាតិ ដូចជាការកើតឡើងនៃថ្ងៃ ខែ ផ្កាយ ឬជំនឿសាសនា ។ រឿងប្រភេទនេះច្រើនឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈពិភពលោករបស់សង្គមបុរាណដែលបានចែងមក ។ ឧទាហរណ៍ រឿងទេវកថាក្រិកបុរាណអំពី ឬរឿងនិទានខ្មែរអំពីកំណើតភ្នំ និងទន្លេជាដើម ។ រឿងព្រេងនិទានជារឿងដែលផ្អែកលើ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬ តួអង្គពិត ប៉ុន្តែត្រូវបានបន្ថែមនូវធាតុ អស្ចារ្យ ឬ អរូបី ដើម្បីឲ្យមានភាពទាក់ទាញ និងរស់រវើក ។ គោលបំណងគឺដើម្បីលើកតម្កើងវីរបុរស ឬរៀបរាប់ពីទីកន្លែងសំខាន់ៗដែលមានពិត ។ ឧទាហរណ៍ រឿងព្រេងអំពីព្រះថោងនាងនាគ រឿងស្តេចកន ឬរឿងស្តេចអាសនៈ រឿងភ្នំនាងកង្រី ។ ទាំងនេះជារឿងនិទានដែលបាន បន្តវេនពីជំនាន់មួយទៅជំនាន់មួយ ដោយមិនមានអ្នកនិពន្ធជាក់លាក់ ។ រឿងប្រភេទនេះឆ្លុះបញ្ចាំងពីរបៀបរស់នៅ ជំនឿ និងបទពិសោធន៍របស់ប្រជាជនទូទៅ ។ រឿងនិទានសត្វ ជារឿងដែលប្រើសត្វជាតួអង្គសំខាន់ ហើយសត្វទាំងនោះអាចនិយាយ ឬធ្វើសកម្មភាពដូចមនុស្ស ។ រឿងប្រភេទនេះតែងតែបង្រៀន មេរៀនសីលធម៌ ឬគតិបណ្ឌិត ដូចជា រឿងទន្សាយ និងអណ្ដើក រឿងក្អែក និងកញ្ជ្រោង ។ រឿងនិទានបង្រៀនជារឿងដែលមានគោលបំណងបង្រៀនអំពីតម្លៃល្អ ការប្រព្រឹត្តត្រឹមត្រូវ ឬផលវិបាកនៃការធ្វើអាក្រក់ ដូចជា រឿងមាយាទប្ដីប្រពន្ធ នឹង រឿងចៅពស់កេងកង ។ រឿងកំប្លែង ជារឿងដែលបង្កើតឡើងដើម្បីបង្កើន ភាពសប្បាយរីករាយ និងសំណើចដូចជា រឿងអាប៉ោ។ រឿងនិទានកុមារជារឿងដែលមានតួអង្គ អស្ចារ្យ ដូចជា ទេពធីតា មេធ្មប់ ព្រះនាង នាគរាជ យក្ស ឬសត្វនិយាយបាន ។ រឿងប្រភេទនេះច្រើនមានលក្ខណៈ បំផុសគំនិត និងមានគោលបំណងបង្រៀនមេរៀនជីវិតដល់កុមារ ជារឿយៗបញ្ចប់ដោយសុភមង្គល ហើយពួកគេក៏រស់នៅដោយរីករាយជាអមតៈដូចជា រឿងព្រះនាងគង្គីក់ ។ ប្រភេទរឿងព្រេងនិទានទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងរក្សាវប្បធម៌ ក៏ដូចជាផ្តល់ការកម្សាន្ត និងការអប់រំពីជំនាន់មួយទៅជំនាន់មួយ ។ ការជ្រើសរើសពេលយប់ក្រោមហ្វូងផ្កាយសម្រាប់ការនិទានរឿង គឺដោយសារហេតុផលសំខាន់ៗមួយចំនួនដែលធ្វើឲ្យបរិយាកាសនេះកាន់តែស័ក្តិសម និងមានអត្ថន័យជាច្រើន ។ ភាពស្ងប់ស្ងាត់ និងបរិយាកាសអំណោយផលពេលយប់ជាពេលវេលាដែលមនុស្សភាគច្រើនបញ្ចប់កិច្ចការប្រចាំថ្ងៃ ហើយមានភាពស្ងប់ស្ងាត់ ។ គ្មានការរំខានពីសកម្មភាពថ្ងៃត្រង់ ឬពន្លឺថ្ងៃខ្លាំងក្លា បរិយាកាសក្រោមពន្លឺផ្កាយជួយបង្កើតអារម្មណ៍កក់ក្ដៅ អាថ៌កំបាំង និងភាពសុខសាន្ត ដែលអំណោយផលដល់ការស្ដាប់រឿងនិទានដោយយកចិត្តទុកដាក់ ។ ភាពស្ងប់ស្ងាត់នេះអនុញ្ញាតឲ្យអ្នកស្ដាប់ផ្ដោតអារម្មណ៍ទៅលើរឿងនិទានបានកាន់តែច្បាស់។ ភាពអស្ចារ្យនៃធម្មជាតិ និងការជំរុញការស្រមើស្រមៃផ្ទៃមេឃដែលប្រកបដោយផ្កាយរាប់ពាន់លានគ្រាប់ ជួយជំរុញការស្រមើស្រមៃ និងភាពអស្ចារ្យ ។ ពន្លឺព្រាលៗនៃផ្កាយបង្កើតបរិយាកាសវេទមន្តដែលធ្វើឲ្យរឿងនិទានកាន់តែមានជីវិតរស់រវើក និងគួរឲ្យចាប់អារម្មណ៍ ។ ផ្កាយអាចតំណាងឲ្យភាពអស់កល្បជានិច្ច និងភាពធំធេងនៃចក្រវាឡ ដែលធ្វើឲ្យរឿងនិទានកាន់តែមានតម្លៃ និងជួយឲ្យអ្នកស្ដាប់ធ្លាយអារម្មណ៍ទៅក្នុងពិភពរឿង ។ នៅសម័យបុរាណ មនុស្សម្នាមិនមានការងារច្រើនធ្វើនៅពេលយប់ដូចពេលថ្ងៃនោះទេ ។ ដូច្នេះ ពេលយប់ជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ជួបជុំគ្នា និងចែករំលែករឿងរ៉ាវផ្សេងៗ វាជាពេលដែលគ្រួសារ និងសហគមន៍អាចប្រមូលផ្ដុំគ្នាដោយគ្មានសម្ពាធការងារ ។ ក្រៅពីរឿងព្រេងអំពីមនុស្ស សត្វ ឬទេវកថា ការនិទានក្រោមផ្កាយក៏អាចជាឱកាសដើម្បីរៀបរាប់ពីរឿងរ៉ាវទាក់ទងនឹងតារាសាស្ត្រដូចជា រឿងព្រេងអំពីក្រុមតារានិករ ប្រភពដើមនៃផ្កាយ ឬព្រឹត្តិការណ៍សេឡេស្ទីលផ្សេងៗ ។ ការជួបជុំគ្នាក្រោមផ្កាយដើម្បីស្ដាប់រឿង ជួយពង្រឹងចំណងមិត្តភាព ភាពសាមគ្គីគ្នា និងទំនាក់ទំនងរវាងសមាជិកគ្រួសារ និងអ្នកជិតខាង ។ ទាំងនេះជាសកម្មភាពសង្គមដ៏សំខាន់មួយដែលបង្កើតបរិយាកាសកក់ក្ដៅ និងឱកាសចែករំលែកអារម្មណ៍ ។ ដូច្នេះ ការនិទានរឿងព្រេងនៅក្រោមហ្វូងផ្កាយ មិនមែនគ្រាន់តែជាទម្លាប់នោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នានៃកត្តាធម្មជាតិ បរិយាកាសសង្គម និងតម្រូវការផ្លូវចិត្ត ដែលធ្វើឲ្យបទពិសោធន៍នេះមានភាពពិសេស និងមិនអាចបំភ្លេចបាន ។ សរុបមក ការនិទានរឿងព្រេងនៅក្រោមហ្វូងផ្កាយ គឺជាទម្រង់នៃការអប់រំ ការកម្សាន្ត និងការថែរក្សាវប្បធម៌ដ៏មានប្រសិទ្ធភាព ដែលបានបន្សល់ទុកនូវតម្លៃ និងមេរៀនជីវិតជាច្រើនដល់មនុស្សជំនាន់ក្រោយ ។